ការជ្រើសរើសសម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការគឺជារឿងសំខាន់ណាស់ ដើម្បីបង្ហាញការគោរពចំពោះគូស្វាមីភរិយាថ្មី និងកម្មពិធីទាំងមូល។ ចំពោះបុរសអាចជ្រើសរើសបានច្រើនជម្រើស អាស្រ័យលើបរិបទរបស់កម្មពិធីផងដែរ។ ឈុតសម្លៀកបំពាក់គួរជ្រើសរើសពណ៌ស្រទន់ដូចជា ពណ៌ខ្មៅ ប្រផេះ ឬខៀវចាស់ ដែលជាពណ៌ទូទៅ និងងាយសាំក្នុងការពាក់។ អាវធំ និងខោត្រូវប្រាកដថាឈុតរបស់អ្នកសមនឹងខ្លួនបានល្អ មិនរលុងពេក ឬមិនតឹងពេក។ ចំពោះអាវកិបយើងត្រូវជ្រើសរើសពណ៌ស ឬពណ៌ស្រាល ដើម្បីមើលទៅស្អាតបាត។ បន្ទាប់មកយើងត្រូវជ្រើសរើសក្រវ៉ាត់កដែលមានពណ៌ ឬលំនាំដែលស៊ីគ្នាជាមួយនិងសម្លៀកបំពាក់របស់យើងផងដែរ។ បន្ទាប់មកទៀតគួរជ្រើសរើសស្បែកជើងដែលជាប្រភេទស្បែកបិទជិតដែលស័ក្តិសមជាមួយសម្លៀកបំពាក់។ ចំពោះស្រោមជើងក៏ដូចគ្នាដែរយើងត្រូវជ្រើសរើសស្រោមជើងណាដែលមានពណ៌ស៊ីគ្នាជាមួយខោអាវ ឬស្បែកជើងរបស់យើង។ សម្រាប់នាឡិកាយើងអាចពាក់នាឡិកាដៃសាមញ្ញ ឬទាន់សម័យដើម្បីបន្ថែមភាពទាក់ទាញរបស់យើងបានមួយកម្រិតទៀត។ ចំពោះសម្លៀកបំពាក់បែបប្រពៃណីបើកម្មពិធីមានលក្ខណៈប្រពៃណី យើងអាចពាក់អាវប៉ាក់ ឬសម្លៀកបំពាក់ខ្មែរបាន។ អនាម័យក៏ជារឿងសំខាន់ ពេលស្លៀកពាក់ស្អាតបាត ក៏គួរតែមានក្លិនខ្លួនក្រអូបផងដេរ។ សម្រាប់ស្ត្រីមានជម្រើសកាន់តែច្រើន និងអាចលេងបានជាមួយម៉ូដ ឬពណ៌បានតាមចំណូលចិត្ត។ អ្នកអាចជ្រើសពាក់ឈុតដែលអ្នកពេញចិត្ត និងអាស្រ័យទៅលើកាលៈទេសៈនៃកម្មវិធី។ បន្ទាប់មកយករ៉ូបខ្លីល្មមប្រវែងជង្គង់ ឬក្រោមជង្គង់ គឺជាជម្រើសល្អសម្រាប់ពិធីពាក់កណ្តាលផ្លូវការផងដែរ។ ចំពោះសំពត់ និងអាវយើងអាចជ្រើសរើសយកសំពត់សូត្រ ឬក្រណាត់ដែលមើលទៅមានភាពថ្លៃថ្នូរនិងសមសួន។ សម្រាប់សម្លៀកបំពាក់បែបប្រពៃណីខ្មែរយើងអាចជ្រើសយក ហូល ផាមួង ឬអាវប៉ាក់សម្រាប់កម្មពិធីតាមប្រពៃណីរបស់យើង។ ចំណែកក្រណាត់វិញគួរជ្រើសរើសក្រណាត់ណាដែលមើលទៅមានភាពទន់ល្មើយ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការបត់បែន ក៏ដូចជាមិនធុញថប់។ សម្រាប់ស្បែកជើងអាចពាក់ស្បែកជើងកែង ឬស្បែកជើងរាបស្មើបានអាស្រ័យទៅតាមឈុតនីមួយៗ ចំពោះកាបូបត្រូវរើសកាបូបយួរដៃណាដែលមានរាងតូចនិងសុីគ្នាជាមួយនិងសម្លៀកបំពាក់របស់យើងផងដែរ។ សម្រាប់គ្រឿងអលង្ការគួរតែពាក់គ្រឿងអលង្ការឲ្យសមល្មម លៃយ៉ាងណាឲ្យសុីនឹងឈុត។ បន្ទាប់មកត្រូវរៀបចំម៉ូដសក់ និងផាត់មុខឱ្យសមគ្នាជាមួយនឹងសម្លៀកបំពាក់។ អាវក្រៅគឺស័ក្តិសមសម្រាប់កម្មពិធីដែលត្រូវបានរៀបចំនៅកន្លែងត្រជាក់ ឬផ្លូវការ។ បន្ទាប់មកជ្រើសរើសសម្លៀកបំពាក់ណាដែលអ្នកគិតថាអាចងាយស្រួលក្នុងការអង្គុយ ដើរ និងរាំបាន។ ចំពោះកម្មពិធីដែលនៅខាងក្រៅ យើងគួរតែជ្រើសរើសស្បែកជើងដែលមើលទៅមិនពិបាកកក្នុងការដើរលើស្មៅ ឬដីផងដែរ។